ភាពខុសគ្នានៃការប្រើប្រាស់បណ្ដាញសង្គមសម្រាប់ការទំនាក់ទំនងរវាងទីក្រុង និងជនបទគឺមានច្រើន។ ប្រជាជននៅទីក្រុងប្រើបណ្ដាញសង្គមជាមធ្យោបាយសំខាន់ក្នុងការទំនាក់ទំនងប្រចាំថ្ងៃ។ ពួកគេប្រើវាដើម្បីជជែកគ្នា សន្ទនាជាមួយមិត្តភក្តិ និងក្រុមគ្រួសារដែលនៅឆ្ងាយ។ ការប្រើប្រាស់បណ្ដាញសង្គមនៅទីក្រុងមានលក្ខណៈរហ័ស និងបត់បែនទៅតាមកាលៈទេសៈ។ យុវជនទីក្រុងនិយមប្រើប្រាស់ តេលេក្រាម និង Messenger សម្រាប់ការសន្ទនាជាក្រុម។ ពួកគេក៏ប្រើប្រាស់ អុីនស្តាក្រាម និង តីកតុក ដើម្បីចែករំលែករឿងរ៉ាវប្រចាំថ្ងៃជាមួយមិត្តភក្តិ។ ការទំនាក់ទំនងតាមរយៈបណ្ដាញសង្គមនៅទីក្រុងជារឿយៗមិនសូវផ្លូវការឡើយ។ ពួកគេអាចប្រើពាក្យកាត់ខ្លីៗ ឬរូបអារម្មណ៍ ដើម្បីបង្ហាញពីអារម្មណ៍។ នៅតំបន់ជនបទវិញ ការប្រើប្រាស់បណ្ដាញសង្គមមានលក្ខណៈខុសគ្នាទាំងស្រុង។ ប្រជាជននៅជនបទប្រើទូរស័ព្ទដើម្បីខលចេញចូល ផ្ញើសារធម្មតា ឬវីដេអូខលជាដើម។ ពួកគេនៅតែឲ្យតម្លៃខ្ពស់ចំពោះការជួបជុំគ្នាផ្ទាល់ និងការសន្ទនាទល់មុខគ្នា។ ដូច្នេះការទំនាក់ទំនងតាមបណ្ដាញសង្គមមិនទាន់ក្លាយជាទម្លាប់ប្រចាំថ្ងៃនៅជនបទនៅឡើយទេ។ អ្នកខ្លះប្រើ ហ្វេសប៊ុក ដើម្បីមើលព័ត៌មាន ឬទំនាក់ទំនងជាមួយកូនចៅដែលទៅធ្វើការនៅទីក្រុង។ ការសន្ទនាតាមបណ្ដាញសង្គមនៅជនបទច្រើនតែមានលក្ខណៈផ្លូវការជាងនៅទីក្រុង។ ពួកគេមិនសូវប្រើពាក្យកាត់ ឬរូបអារម្មណ៍ ច្រើនដូចយុវជនទីក្រុងទេ។ ចាស់ៗនៅជនបទខ្លះមិនទាន់ស្គាល់ ឬមិនទាន់ចេះប្រើប្រាស់បណ្ដាញសង្គមទំនើបៗទាំងនោះនៅឡើយទេ។ បណ្តាញអ៊ីនធឺណិតនៅជនបទក៏មិនសូវមានល្បឿនលឿន និងគ្របដណ្ដប់គ្រប់ទីកន្លែងដែរ។ នេះជាហេតុផលមួយដែលធ្វើឱ្យការប្រើប្រាស់បណ្ដាញសង្គមនៅមានកម្រិត។ នៅតាមទីជនបទការផ្ញើសារសំឡេង គឺពេញនិយមជាងការវាយអក្សរ។ ព្រោះអ្នកខ្លះមិនសូវចេះវាយអក្សរបានលឿនដូចអ្នកនៅទីក្រុងទេ។ ក្មេងៗនៅជនបទវិញចាប់ផ្ដើមលេងបណ្ដាញសង្គមតាមសាលារៀន និងតាមទូរស័ព្ទឪពុកម្តាយ។ ពួកគេប្រើប្រាស់បណ្ដាញសង្គមសម្រាប់លេងហ្គេម និងមើលវីដេអូកម្សាន្តជាដើម។ ការប្រើប្រាស់បណ្ដាញសង្គមរបស់ពួកគេមិនទាន់ឈានដល់ការទំនាក់ទំនងជ្រៅជ្រះនៅឡើយទេ។ សរុបមក ការប្រើប្រាស់បណ្ដាញសង្គមនៅទីក្រុងមានលក្ខណៈរហ័ស និងបត់បែន។ ចំណែកនៅជនបទវិញ មានលក្ខណៈយឺតជាង និងនៅតែផ្អែកលើទម្លាប់ប្រពៃណី។ ទោះជាយ៉ាងណា និន្នាការនៃការប្រើប្រាស់បណ្ដាញសង្គមកំពុងកើនឡើងនៅជនបទផងដែរ។ យូរៗទៅ ភាពខុសគ្នានេះអាចនឹងរួមតូចបន្តិចម្ដងៗតាមការរីកចម្រើននៃបច្ចេកវិទ្យា។ ការផ្លាស់ប្ដូរផ្នត់គំនិតនៃការទំនាក់ទំនងក៏នឹងកើតមានឡើងផងដែរ តែការគោរពវប្បធម៌ជួបជុំគ្នាផ្ទាល់នៅតែជាចំណុចសំខាន់ដដែលសម្រាប់ប្រជាជនខ្មែរ។